ទេសចរណ៍កសិកម្ម ឬហៅម្យ៉ាងទៀត វាកំពុងក្លាយជាជម្រើសដ៏ពេញនិយមមួយសម្រាប់អ្នកធ្វើដំណើរដែលចង់ស្វែងរកបទពិសោធន៍ថ្មីៗនិងស៊ីជម្រៅជាងមុននៅកម្ពុជា។ ការធ្វើដំណើរទៅកាន់ចម្ការផ្លែឈើក្នុងស្រុក គឺជាឱកាសដ៏ល្អមួយដើម្បីរៀនសូត្រ សម្រាកលំហែកាយ និងគាំទ្រដល់កសិករមូលដ្ឋានដោយផ្ទាល់។ វាជាការលាយបញ្ចូលគ្នារវាងការកម្សាន្ត ការសិក្សា និងការចូលរួមចំណែកដល់សេដ្ឋកិច្ចសហគមន៍ដែលកំពុងតែលូតលាស់យ៉ាងសកម្ម។ បទពិសោធន៍នេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវចំណេះដឹងដ៏មានតម្លៃដែលពិបាកនឹងរកបាននៅកន្លែងផ្សេង។ ការធ្វើដំណើរទៅកាន់ចម្ការផ្លែឈើក្នុងស្រុកនឹងធ្វើឱ្យយើងបានឃើញដោយផ្ទាល់ពីដំណើរការដាំដុះនិងថែទាំដ៏លំបាករបស់កសិករ។ ការទស្សនាចម្ការ ជាផ្នែកដំបូងនៃបទពិសោធន៍ដ៏អស្ចារ្យនេះ ដែលភ្ញៀវទេសចរនឹងបានជួបជាមួយនឹងទិដ្ឋភាពចម្ការពណ៌បៃតងដ៏ស្រស់បំព្រង។ អ្នកនឹងបានដើរលេងកម្សាន្តនៅក្នុងចម្ការដ៏ធំល្វឹងល្វើយដែលពោរពេញទៅដោយដើមឈើផ្លែឈើជាច្រើនប្រភេទដែលដុះលាស់យ៉ាងត្រសុំត្រសាយ។ បរិយាកាសនៅក្នុងចម្ការគឺពិតជាស្រស់ស្រាយនិងស្ងប់ស្ងាត់ ដែលធ្វើឱ្យចិត្តរបស់អ្នកមានអារម្មណ៍ធូរស្បើយនិងបានលម្ហែពីភាពអ៊ូអររបស់ទីក្រុង។ នៅតាមផ្លូវ អ្នកអាចស្រូបយកក្លិនក្រអូបឈ្ងុយឆ្ងាញ់របស់ផ្កាផ្លែឈើដែលកំពុងតែរីក និងស្តាប់សម្លេងសត្វបក្សីយំយ៉ាងពិរោះរណ្តំ។ ការទស្សនានេះមិនត្រឹមតែជាការដើរលេងនោះទេ តែវាជាការយល់ដឹងពីប្រព័ន្ធអេកូឡូស៊ីក្នុងចម្ការផងដែរ។ បន្ទាប់មកគឺការរៀនសូត្រពីកសិករដែលជាបទពិសោធន៍ដ៏មានអត្ថន័យបំផុតដែលអ្នកនឹងទទួលបានពីដំណើរនេះ។ កសិករដែលមានបទពិសោធន៍នឹងចែករំលែកចំណេះដឹងដ៏ស៊ីជម្រៅរបស់ពួកគេអំពីប្រភេទផ្លែឈើដែលពួកគេបានដាំដុះ។ ពួកគេនឹងពន្យល់ពីភាពខុសគ្នារវាងផ្លែឈើពូជនេះនិងពូជនោះ រួមទាំងលក្ខណៈពិសេសរបស់វានីមួយៗ។ អ្នកក៏អាចរៀនអំពីបច្ចេកទេសដាំដុះដ៏ជំនាញរបស់ពួកគេ ដែលរួមមានរបៀបជ្រើសរើសពូជ របៀបបំប៉នដី និងរបៀបគ្រប់គ្រងសត្វល្អិត។ កសិករនឹងពន្យល់យ៉ាងច្បាស់លាស់អំពីរដូវកាលផ្លែឈើនីមួយៗដែលផ្តល់ផល ហើយនឹងប្រាប់អ្នកពីពេលវេលាដ៏ល្អបំផុតដើម្បីទៅទស្សនាចម្ការ។ ពួកគេក៏នឹងបង្ហាញពីវិធីសាស្រ្តប្រមូលផលប្រកបដោយប្រសិទ្ធភាពនិងត្រឹមត្រូវដើម្បីធានាថាផ្លែឈើមិនមានការខូចខាត។ ចំណេះដឹងដែលទទួលបានពីកសិករផ្ទាល់នឹងជួយអ្នកឱ្យកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។ ការប្រាស្រ័យទាក់ទងដោយផ្ទាល់នេះក៏ជួយបង្កើនការយល់ដឹងពីតម្លៃនៃការងារកសិកម្មផងដែរ។ បន្ទាប់ពីរៀនសូត្រចប់ហើយ អ្នកនឹងទទួលបានបទពិសោធន៍ដ៏សប្បាយបំផុតគឺការប្រមូលផលដោយផ្ទាល់ពីដើមឈើ។ អ្នកអាចជ្រើសរើសផ្លែឈើដែលអ្នកពេញចិត្តដោយខ្លួនឯង ដោយប្រើឧបករណ៍ដែលកសិករបានផ្តល់ជូន។ ការបេះផ្លែឈើដោយផ្ទាល់ពីដើមធ្វើឱ្យអ្នកមានអារម្មណ៍រីករាយនិងពេញចិត្តចំពោះការងារដែលអ្នកបានធ្វើ។ វាជាឱកាសមួយដើម្បីអនុវត្តនូវបច្ចេកទេសប្រមូលផលដែលអ្នកបានរៀនពីកសិករកាលពីមុននេះ។ បទពិសោធន៍នេះពិតជាមានភាពសប្បាយរីករាយសម្រាប់ទាំងក្មេងនិងមនុស្សពេញវ័យដូចគ្នា។ លើសពីនេះទៅទៀត អ្នកក៏នឹងទទួលបានឱកាសដ៏កម្រក្នុងការភ្លក្សរសជាតិផ្លែឈើភ្លាមៗបន្ទាប់ពីបេះពីដើម។ រសជាតិរបស់ផ្លែឈើដែលទើបតែបេះស្រស់ៗគឺមានភាពខុសគ្នាខ្លាំងពីផ្លែឈើដែលបានទិញពីផ្សារ។ វាមានរសជាតិផ្អែមឆ្ងាញ់និងមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ដែលពិបាកនឹងរៀបរាប់បាន។ អ្នកអាចអង្គុយក្រោមម្លប់ឈើហើយញ៉ាំផ្លែឈើដែលអ្នកបានបេះដោយរីករាយ។ នេះជាការផ្តល់នូវបទពិសោធន៍ម្ហូបអាហារដ៏ពិតប្រាកដដែលមិនអាចកាត់ថ្លៃបានឡើយ។ ជាចុងក្រោយ អ្នកក៏អាចទិញផ្លែឈើពីចម្ការបានក្នុងតម្លៃសមរម្យ។ ការទិញផ្លែឈើដោយផ្ទាល់ពីកសិករគឺទទួលបាននូវគុណភាពល្អបំផុតនិងស្រស់បំផុត។ វាជាការគាំទ្រសេដ្ឋកិច្ចមូលដ្ឋានដោយផ្ទាល់ដែលនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករ។ អ្នកអាចទិញផ្លែឈើសម្រាប់បរិភោគនិងសម្រាប់យកទៅធ្វើជាកាដូទៅឱ្យក្រុមគ្រួសារឬមិត្តភក្តិ។ ការទិញផ្លែឈើពីចម្ការក៏ជួយកាត់បន្ថយការប្រើប្រាស់ផ្លែឈើដែលមានសារធាតុគីមីផងដែរ។ ដូច្នេះហើយ បទពិសោធន៍ប្រមូលផលផ្លែឈើក្នុងចម្ការពិតជាមានអត្ថប្រយោជន៍ច្រើនយ៉ាង។ នៅកម្ពុជាមានផ្លែឈើល្បីៗជាច្រើនប្រភេទដែលអ្នកអាចទទួលបានបទពិសោធន៍ប្រមូលផលដោយផ្ទាល់។ អ្នកអាចប្រមូលផលស្វាយដែលជាផ្លែឈើដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ចម្ការស្វាយភាគច្រើនមានរដូវប្រមូលផលចាប់ពីខែមីនាដល់ខែឧសភា ដែលជាពេលវេលាដ៏ល្អបំផុតដើម្បីទៅទស្សនា។ ការបេះផ្លែស្វាយទុំពីដើមនឹងផ្តល់ឱ្យអ្នកនូវអារម្មណ៍រីករាយជាខ្លាំង។ អ្នកក៏អាចទទួលបានបទពិសោធន៍ប្រមូលផលទុរេនដែលជាស្តេចនៃផ្លែឈើផងដែរ។ ការទស្សនាចម្ការទុរេននឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលជាមួយនឹងក្លិនដ៏ក្រអូបឈ្ងុយឆ្ងាញ់របស់វា។ អ្នកអាចរៀនពីរបៀបបេះទុរេនដែលទុំល្មមសម្រាប់បរិភោគ និងរបៀបជ្រើសរើសទុរេនដែលមានរសជាតិឆ្ងាញ់។ ផ្លែឈើមួយទៀតគឺមង្ឃុតដែលជាម្ចាស់ក្សត្រីនៃផ្លែឈើ ហើយមានរសជាតិផ្អែមឆ្ងាញ់។ ចម្ការមង្ឃុតមានទិដ្ឋភាពប្លែកពីគេ ដោយសារតែពណ៌ដ៏ស្រស់ស្អាតរបស់វា។ អ្នកក៏អាចប្រមូលផលខ្នុរ ដែលជាផ្លែឈើដ៏ធំមួយដែលមានក្លិនក្រអូបឈ្ងុយនិងមានរសជាតិផ្អែម។ ការប្រមូលផលខ្នុរគឺទាមទារនូវបច្ចេកទេសពិសេស ពីព្រោះទម្ងន់របស់វាធ្ងន់។ មៀនក៏ជាផ្លែឈើមួយប្រភេទដែលអ្នកអាចបេះដោយផ្ទាល់ពីចម្ការបានដែរ។ ការបេះមៀនគឺមានភាពងាយស្រួលនិងអាចប្រមូលផលបានយ៉ាងច្រើនក្នុងពេលតែមួយ។ អ្នកក៏អាចប្រមូលផលក្រូចថ្លុងដ៏ល្បីល្បាញរបស់កម្ពុជាដែលត្រូវបានគេដាំដុះយ៉ាងទូលំទូលាយ។ ការបេះក្រូចថ្លុងត្រូវប្រើកាំបិតដើម្បីកាត់មែករបស់វាដោយប្រុងប្រយ័ត្ន។ ជាចុងក្រោយ ម្នាស់ក៏ជាផ្លែឈើមួយប្រភេទទៀតដែលអ្នកអាចប្រមូលផលបានដោយផ្ទាល់។ ចម្ការម្នាស់មានទិដ្ឋភាពដ៏ប្លែកភ្នែក និងស្រស់ស្អាតដែលពិបាកនឹងបំភ្លេចបាន។ ផ្លែឈើទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ហើយនៅមានផ្លែឈើជាច្រើនទៀតដែលអ្នកអាចស្វែងយល់បាន។ ប្រសិនបើអ្នកចង់ទទួលបានបទពិសោធន៍ប្រមូលផលផ្លែឈើដ៏អស្ចារ្យ អ្នកអាចធ្វើដំណើរទៅកាន់ខេត្តដែលមានសក្តានុពលកសិកម្មខ្ពស់។ ខេត្តកំពត និង កែប ជាគោលដៅដ៏ល្បីល្បាញដែលអ្នកមិនគួររំលងពីបញ្ជីធ្វើដំណើររបស់អ្នកទ្បើយ។ ខេត្តទាំងពីរនេះត្រូវបានគេស្គាល់ថាជាតំបន់ដាំដុះទុរេនដ៏ល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ ចម្ការទុរេនជាច្រើននៅទីនោះបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរឱ្យចូលទស្សនាចម្ការរបស់ខ្លួន។ ក្រៅពីទុរេន អ្នកក៏អាចរកឃើញចម្ការមង្ឃុតដ៏ស្រស់បំព្រងផងដែរ។ ខេត្តកំពតក៏ល្បីល្បាញខ្លាំងខាងម្រេច ដែលអ្នកក៏អាចទទួលបានបទពិសោធន៍ប្រមូលផលម្រេចដ៏កម្រនេះផងដែរ។ ចម្ការម្រេចជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវទេសចរទៅទស្សនា។ ខេត្តកំពង់ស្ពឺ ក៏ជាគោលដៅមួយទៀតដែលស័ក្តិសមសម្រាប់បទពិសោធន៍នេះ។ ខេត្តនេះល្បីល្បាញខ្លាំងខាងស្វាយដែលត្រូវបានគេនាំចេញទៅកាន់ប្រទេសជាច្រើន។ អ្នកអាចរកបានចម្ការស្វាយដ៏ធំៗជាច្រើនកន្លែងនៅតាមបណ្តោយផ្លូវជាតិ។ ក្រៅពីស្វាយ ខេត្តកំពង់ស្ពឺក៏ល្បីល្បាញខាងស្ករត្នោត ដែលជាផលិតផលក្នុងស្រុកដ៏មានគុណភាព។ អ្នកអាចទស្សនាពីដំណើរការធ្វើស្ករត្នោតនិងរៀនពីបច្ចេកទេសប្រពៃណីរបស់ពួកគេ។ ខេត្តបាត់ដំបង ជាខេត្តមួយដែលសំបូរទៅដោយដំណាំកសិកម្មនិងផ្លែឈើជាច្រើនប្រភេទ។ អ្នកអាចទៅទស្សនាចម្ការក្រូចពោធិ៍សាត់ដ៏ល្បីល្បាញដែលផ្តល់នូវក្រូចរសជាតិឆ្ងាញ់។ ក្រៅពីក្រូចពោធិ៍សាត់ អ្នកក៏អាចរកបានចម្ការផ្លែឈើផ្សេងៗទៀតដូចជាមៀននិងល្មុតផងដែរ។ ចម្ការនៅខេត្តបាត់ដំបងជាច្រើនបានបើកទទួលភ្ញៀវទេសចរដើម្បីទស្សនានិងប្រមូលផល។ ខេត្តកំពង់ចាម និង ត្បូងឃ្មុំ ក៏ជាតំបន់ដែលមានសក្តានុពលកសិកម្មដ៏ធំផងដែរ។ ខេត្តទាំងពីរនេះមានចម្ការស្វាយជាច្រើនដែលជាកន្លែងដ៏ល្អសម្រាប់បទពិសោធន៍ប្រមូលផល។ ក្រៅពីស្វាយ ពួកគេក៏មានដាំផ្លែឈើជាច្រើនប្រភេទទៀតដូចជាខ្នុរនិងក្រូចថ្លុង។ តំបន់ទាំងនេះមានភាពងាយស្រួលធ្វើដំណើរដែលធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់អ្នកធ្វើដំណើរ។ ការធ្វើដំណើរទៅកាន់ខេត្តទាំងនេះនឹងផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ដ៏ពេញលេញ។ សរុបមក កម្ពុជាមានកន្លែងជាច្រើនដែលស័ក្តិសមសម្រាប់បទពិសោធន៍ប្រមូលផលផ្លែឈើ។ វាជាការធ្វើដំណើរដែលមិនត្រឹមតែផ្តល់ភាពរីករាយនោះទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតផង។ វាជាការចូលរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍កសិកម្មនៅកម្ពុជាទាំងមូល។ វាក៏ជាការលើកកម្ពស់ផលិតផលផ្លែឈើក្នុងស្រុកឱ្យមានតម្លៃខ្ពស់ផងដែរ។ ការលើកកម្ពស់ទេសចរណ៍កសិកម្មនឹងជួយបង្កើតការងារថ្មីៗដល់ប្រជាជនមូលដ្ឋាន។ វាជាការបង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។ ការធ្វើដំណើរទៅទស្សនាចម្ការនៅរដូវផ្លែឈើទុំគឺជាពេលវេលាដ៏ល្អបំផុត។ អ្នកនឹងបានឃើញផ្លែឈើជាច្រើនទុំរីងរៃនៅលើដើមដែលមើលទៅពិតជាទាក់ទាញខ្លាំងណាស់។ បទពិសោធន៍នេះក៏ជួយឱ្យក្មេងៗយល់ដឹងពីប្រភពនៃចំណីអាហារដែលពួកគេបរិភោគរាល់ថ្ងៃ។ ពួកគេនឹងបានដឹងថា ផ្លែឈើដែលពួកគេញ៉ាំមិនមែនដុះនៅលើដើមដោយខ្លួនឯងនោះទេ។ ការយល់ដឹងនេះនឹងជួយឱ្យពួកគេកោតសរសើរដល់កម្លាំងពលកម្មរបស់កសិករ។ វាជាការអប់រំដ៏មានប្រសិទ្ធភាពមួយសម្រាប់មនុស្សគ្រប់វ័យ។ ការចំណាយពេលមួយថ្ងៃនៅក្នុងចម្ការនឹងជួយបំបាត់ភាពតានតឹងនិងធ្វើឱ្យអ្នកមានថាមពលឡើងវិញ។ ដូច្នេះហើយ អ្នកគួរតែសាកល្បងបទពិសោធន៍នេះយ៉ាងហោចណាស់ម្តងក្នុងជីវិតរបស់អ្នក។ វានឹងផ្តល់នូវអនុស្សាវរីយ៍ដ៏ល្អដែលមិនអាចបំភ្លេចបានឡើយ។ វាជាការធ្វើដំណើរដ៏មានតម្លៃដែលអ្នកអាចធ្វើបានគ្រប់ពេលវេលា។ អ្នកអាចទៅទស្សនាជាមួយក្រុមគ្រួសារ មិត្តភក្តិ ឬទៅតែម្នាក់ឯងក៏បាន។ ការធ្វើដំណើរនេះនឹងធ្វើឱ្យអ្នកកាន់តែស្រលាញ់និងស្គាល់ប្រទេសកម្ពុជាបានកាន់តែច្បាស់។ វាជាការផ្សារភ្ជាប់ខ្លួនឯងទៅនឹងធម្មជាតិនិងប្រពៃណីរបស់កម្ពុជា។ ការចូលរួមក្នុងការប្រមូលផលក៏ជាការហាត់ប្រាណដ៏ល្អមួយផងដែរ។ វានឹងធ្វើឱ្យអ្នកបានរើខ្លួនប្រាណនិងចំណាយពេលនៅខាងក្រៅផ្ទះ។ ការទទួលទានផ្លែឈើស្រស់ៗក៏ជួយដល់សុខភាពរបស់អ្នកផងដែរ។ វាជាផ្លែឈើដែលពោរពេញទៅដោយវីតាមីននិងសារធាតុចិញ្ចឹមធម្មជាតិ។ នេះជាហេតុផលមួយទៀតដែលអ្នកគួរតែទៅទស្សនាចម្ការផ្លែឈើ។ ការទស្សនានេះក៏ជាការថតរូបដ៏ល្អមួយសម្រាប់អ្នកដែលចូលចិត្តថតរូប។ អ្នកអាចថតរូបជាមួយផ្លែឈើដែលអ្នកបានបេះនិងចម្ការដ៏ស្រស់ស្អាត។ រូបថតទាំងនេះនឹងក្លាយជាការចងចាំដ៏ល្អដែលអ្នកអាចចែករំលែកបាន។ ការធ្វើដំណើរទៅចម្ការក៏អាចរាប់បញ្ចូលក្នុងផែនការទេសចរណ៍សម្រាប់ថ្ងៃឈប់សម្រាកផងដែរ។ អ្នកអាចទៅទស្សនាជាមួយការធ្វើដំណើរទៅកាន់រមណីយដ្ឋានទេសចរណ៍ផ្សេងៗទៀតនៅក្បែរនោះ។ នេះនឹងធ្វើឱ្យផែនការធ្វើដំណើររបស់អ្នកកាន់តែសម្បូរបែប។ អ្នកក៏អាចរៀនពីរបៀបធ្វើការកែច្នៃផ្លែឈើទៅជាផលិតផលផ្សេងៗទៀតផងដែរ។ ដូចជាការធ្វើជាទឹកផ្លែឈើ ដំណាប់ផ្លែឈើ ឬក៏ការ៉េមផ្លែឈើ។ ការចម្អិនអាហារជាមួយផ្លែឈើស្រស់ៗគឺមានរសជាតិឆ្ងាញ់ជាងមុន។ វានឹងធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ម្ហូបអាហារដ៏ពិសេសបំផុត។ ការធ្វើដំណើរនេះនឹងជួយឱ្យអ្នកមានការយល់ដឹងកាន់តែច្រើនពីវិស័យកសិកម្ម។ អ្នកនឹងបានដឹងពីសារៈសំខាន់របស់វិស័យនេះចំពោះសេដ្ឋកិច្ចជាតិ។ ការគាំទ្រផលិតផលក្នុងស្រុកក៏ជាការចូលរួមចំណែកដ៏សំខាន់ផងដែរ។ វាជាការលើកទឹកចិត្តដល់កសិករឱ្យបន្តការងារដ៏លំបាករបស់ពួកគេ។ ការទិញផ្លែឈើពីកសិករផ្ទាល់នឹងជួយកាត់បន្ថយតួនាទីរបស់ឈ្មួញកណ្តាល។ នេះនឹងធ្វើឱ្យកសិករទទួលបានប្រាក់ចំណូលសមរម្យ។ ដូច្នេះហើយ ការធ្វើដំណើរទៅទស្សនាចម្ការផ្លែឈើគឺមានអត្ថន័យច្រើនជាងការដើរលេង។ វាជាការវិនិយោគលើបទពិសោធន៍និងការគាំទ្រសហគមន៍កសិកម្ម។ វាជាការបង្ហាញពីការស្រលាញ់និងការកោតសរសើរចំពោះកសិករខ្មែរ។ ការចាប់ផ្តើមបទពិសោធន៍នេះគឺជារឿងដែលគួរតែធ្វើដោយមិនស្ទាក់ស្ទើរ។ វានឹងផ្តល់នូវភាពសប្បាយរីករាយនិងចំណេះដឹងដែលមិនអាចកាត់ថ្លៃបាន។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីចម្ការដែលបើកទ្វារទទួលភ្ញៀវទេសចរ។ ព័ត៌មានទាំងនេះអាចរកបាននៅលើបណ្តាញសង្គមឬតាមរយៈក្រុមហ៊ុនទេសចរណ៍។ អ្នកអាចទាក់ទងដោយផ្ទាល់ទៅកសិករដើម្បីរៀបចំផែនការធ្វើដំណើរ។ ពួកគេនឹងរីករាយក្នុងការស្វាគមន៍អ្នកមកកាន់ចម្ការរបស់ពួកគេ។ នេះជាបទពិសោធន៍ដែលនឹងធ្វើឱ្យអ្នកចង់ត្រឡប់ទៅវិញម្តងទៀត។ ការទស្សនាចម្ការផ្លែឈើគឺជាកត្តាដ៏សំខាន់មួយសម្រាប់អភិវឌ្ឍន៍ទេសចរណ៍កសិកម្ម។ វានឹងជួយទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។ វាក៏ជាឱកាសសម្រាប់ប្រទេសកម្ពុជាដើម្បីបង្ហាញពីសក្តានុពលកសិកម្មរបស់ខ្លួន។ ការធ្វើឱ្យចម្ការក្លាយជាគោលដៅទេសចរណ៍នឹងបង្កើតការងារថ្មីៗ។ វានឹងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាជននៅតាមជនបទ។ ការចិញ្ចឹមជីវិតដោយការធ្វើទេសចរណ៍កសិកម្មមានភាពងាយស្រួលជាងមុន។ វានឹងជួយកសិករឲ្យមានប្រាក់ចំណូលទៀងទាត់និងប្រសើរឡើង។ ការបង្កើតវេទិកាសម្រាប់កសិករដើម្បីចែករំលែកបទពិសោធន៍ វានឹងជួយឱ្យពួកគេរៀនសូត្រពីគ្នាទៅវិញទៅមក។ ការអភិវឌ្ឍទេសចរណ៍កសិកម្មទាមទារការសហការពីគ្រប់ភាគី។ រដ្ឋាភិបាល ក្រុមហ៊ុនឯកជននិងសហគមន៍ត្រូវធ្វើការជាមួយគ្នា ដោយនេះនឹងធ្វើឲ្យវិស័យនេះមាននិរន្តរភាពនិងរីកចម្រើនទៅមុខ។ ការអភិវឌ្ឍទេសចរណ៍កសិកម្មក៏ជួយអភិរក្សដីកសិកម្មផងដែរ។ វាជាការបង្ហាញពីតម្លៃនៃការប្រើប្រាស់ដីសម្រាប់គោលបំណងកសិកម្ម។ វាក៏ជាការលើកកម្ពស់ផលិតផលកសិកម្មកម្ពុជាឱ្យមានភាពល្បីល្បាញ។ អ្នកនឹងបានដឹងថាផ្លែឈើកម្ពុជាមានរសជាតិឆ្ងាញ់មិនចាញ់ប្រទេសដទៃឡើយ។ ការភ្លក្សរសជាតិផ្លែឈើផ្ទាល់នឹងធ្វើឱ្យអ្នកជឿជាក់លើគុណភាពរបស់វា។ នេះនឹងធ្វើឱ្យអ្នកក្លាយជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់ផលិតផលកសិកម្មកម្ពុជា។ បទពិសោធន៍នេះពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់អ្នករាល់គ្នា ដោយវាជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងទីក្រុងនិងជនបទ។ វាក៏ជាការបង្ហាញពីភាពរុងរឿងរបស់វិស័យកសិកម្មកម្ពុជាផងដែរ។ ដូច្នេះហើយ អ្នកមិនគួរស្ទាក់ស្ទើរឡើយក្នុងការសាកល្បងបទពិសោធន៍ដ៏ពិសេសនេះ។